ផ្លែ ស្ពឺជាប្រភេទដើមឈើដែលមានដើមកំណើតនៅតំបន់ត្រូពិច អាស៊ីអាគ្នេយ៍ ។ មូលហេតុចម្បងដែលធ្វើឱ្យផ្លែស្ពឺក្លាយជាផ្លែឈើពេញនិយមគឺដោយសារតែរសជាតិដ៏ប្លែករបស់វា។ ក្រៅពីនេះ ផ្លែស្ពឺក៏មានតម្លៃសមរម្យ និងងាយស្រួលរកទិញនៅគ្រប់ទីកន្លែង ដែលនេះធ្វើឱ្យប្រជាជនខ្មែរអាចទិញបរិភោគបានងាយស្រួល។ លើសពីនេះ ផ្លែស្ពឺក៏មានគុណសម្បត្តិផ្នែកសុខភាពជាច្រើនផងដែរ។ ផ្លែឈើនេះសំបូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយឱ្យស្បែកភ្លឺថ្លា។ ក្រៅពីនេះ ផ្លែស្ពឺក៏ផ្ទុកទៅដោយជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ និងកាត់បន្ថយបញ្ហាទល់លាមក។ ដោយផ្លែស្ពឺ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីការខូចខាតផងដែរ។ រដូវកាលដែលផ្លែស្ពឺមានច្រើនបំផុតនៅកម្ពុជា គឺចាប់ពី ខែតុលា ដល់ ខែវិច្ឆិកា។ នៅចន្លោះខែនេះ ផ្លែស្ពឺចាប់ផ្ដើមទុំបានយ៉ាងល្អ ហើយកសិករអាចប្រមូលផលបានច្រើន។ ដោយសារតែមានផ្លែស្ពឺច្រើន ធ្វើឲ្យតម្លៃរបស់វាក៏ថោកជាងរដូវផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានប្រើប្រាស់បច្ចេកទេសដាំដុះថ្មីៗដើម្បីឱ្យផ្លែស្ពឺអាចមានផលគ្រប់រដូវកាល។ ដូច្នេះហើយ ក្នុងខែផ្សេងទៀត ដូចជាខែមេសា ឬឧសភា អ្នកនៅតែអាចរកទិញផ្លែស្ពឺបាន ។ ប៉ុន្តែបរិមាណមិនសូវមានច្រើនដូចរដូវកាលរបស់វាឡើយ ហើយតម្លៃក៏អាចថ្លៃជាងបន្តិច។ ការកៃច្នៃផ្លែស្ពឺនេះ មិនសូវមានការកៃច្នៃទេ ដោយជាទូទៅគេញ៉ាំវានៅស្រស់មកជ្រលក់ជាមួយអំបិលម្ទេស។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអាកាសធាតុ និងដីធ្លីដែលអំណោយផលយ៉ាងខ្លាំងសម្រាប់ការដាំដុះផ្លែស្ពឺ។ ការដាំដុះផ្លែស្ពឺមានពាសពេញប្រទេស ជាពិសេសនៅតាមបណ្ដាខេត្តដូចជា ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ដោយសារតែលក្ខខណ្ឌអាកាសធាតុក្ដៅហើយសើម ធ្វើឱ្យដំណាំស្ពឺលូតលាស់បានល្អ និងផ្ដល់ទិន្នផលខ្ពស់។ ដូច្នេះហើយ ផ្លែស្ពឺដែលដាក់លក់នៅតាមទីផ្សារភាគច្រើន គឺជាផលិតផលក្នុងស្រុក។ ទោះបីជាការដាំដុះផ្លែស្ពឺក្នុងស្រុកមានច្រើនក៏ដោយ ក៏កម្ពុជានៅតែមានការនាំចូលផ្លែស្ពឺមួយចំនួនពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ការនាំចូលនេះគឺដើម្បីបំពេញតម្រូវការទីផ្សារមួយចំនួន និងដើម្បីផ្ដល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសប្រភេទផ្លែស្ពឺដែលមិនសូវមានដាំដុះនៅក្នុងស្រុក។ នៅកម្ពុជា គេអាចរកឃើញផ្លែស្ពឺចំនួន ២ ប្រភេទធំៗ ដែលមានលក្ខណៈខុសប្លែកគ្នាទាំងទំហំ ពណ៌ និងរសជាតិ។ ដោយប្រភេទទីមួយគឺ ស្ពឺក្រហម ដែលមានទំហំតូចល្មម រាងមូល ហើយសម្បុរក្រហមចាស់ ឬក្រហមព្រឿងៗនៅពេលទុំ។ ស្ពឺប្រភេទនេះមានរសជាតិផ្អែមឈ្ងុយ ស្រួយ ហើយមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ចំណែកប្រភេទទីពីរគឺ ស្ពឺបៃតង ឬដែលប្រជាជនខ្មែរខ្លះហៅថា ស្ពឺចិន។ ស្ពឺនេះមានទំហំធំជាងស្ពឺក្រហមបន្តិច ហើយមានសម្បុរលឿង ឬបៃតង។ វាមានរសជាតិផ្អែមស្រួយ តែមិនសូវមានក្លិនក្រអូបដូចស្ពឺក្រហមឡើយ។ ក្នុងចំណោមប្រភេទទាំងពីរនេះ ស្ពឺលឿង គឺទទួលបានការពេញនិយម និងគាំទ្រជាងគេបំផុតពីសំណាក់ប្រជាជនខ្មែរ។ មូលហេតុគឺដោយសារតែរសជាតិដ៏ផ្អែមឈ្ងុយឆ្ងាញ់តាមបែបធម្មជាតិរបស់វា។ ដូច្នេះហើយ ទោះបីជាស្ពឺបៃតងក៏មានការលក់ដូរច្រើនដែរ តែស្ពឺក្រហមនៅតែជាជម្រើសដំបូងរបស់ប្រជាជនខ្មែរភាគច្រើន។